ផ្លែក្រូចសើចទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដោយសារតែវាមានគុណប្រយោជន៍ច្រើនយ៉ាង។ មូលហេតុចម្បង គឺដោយសារ ក្លិនក្រអូបឈ្ងុយប្លែក របស់វា ដែលអាចជួយបំបាត់ក្លិនឆ្អាបរបស់សាច់ ឬគ្រឿងសមុទ្រ និងបន្ថែមរសជាតិឈ្ងុយឆ្ងាញ់ដល់មុខម្ហូបខ្មែរជាច្រើនមុខ។ គេតែងតែប្រើប្រាស់ក្រូចសើចសម្រាប់ធ្វើគ្រឿងណែម អន្លក់ ក្តាមស្រែប្រឡាក់ ឬគ្រឿងក្នុងជ្រូកឆ្អើរជាដើម។ ដែល ក្លិនពិសេសនេះហើយដែលធ្វើឲ្យមុខម្ហូបមានសភាពកាន់តែទាក់ទាញ។ ក្រៅពីការប្រើប្រាស់ក្នុងម្ហូបអាហារ ក្រូចសើចក៏ជាផ្នែកមួយនៃ ឱសថបុរាណ ខ្មែរផងដែរ។ ប្រជាជនជឿថាវាអាចជួយព្យាបាលជំងឺផ្តាសាយ ជួយដល់ប្រព័ន្ធរំលាយអាហារ និងកម្ចាត់ជាតិពុលក្នុងខ្លួន។ គេតែងយកស្លឹកក្រូចសើចទៅដាំទឹកសម្រាប់ស្ទីម ពេលមានអាការៈផ្តាសាយ។ មិនតែប៉ុណ្ណោះ ក្រូចសើចក៏ត្រូវបានគេប្រើប្រាស់សម្រាប់ សម្អាតផ្ទះ ដូចជាបំបាត់ក្លិនមិនល្អ ឬធ្វើជាគ្រឿងផ្សំនៅក្នុងផលិតផលសំអាងធម្មជាតិសម្រាប់ថែរក្សាសក់ ឬស្បែកផងដែរ កត្តាទាំងអស់នេះបានធ្វើឲ្យផ្លែក្រូចសើចក្លាយជាផ្នែកមួយដ៏សំខាន់នៃរបបអាហារ និងជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ផ្លែក្រូចសើចអាចមានផ្លែពេញមួយឆ្នាំ ប៉ុន្តែរដូវដែលវាផ្ដល់ផលច្រើនជាងគេគឺនៅអំឡុង រដូវវស្សា។ ចាប់ពីខែ កក្កដា រហូតដល់ខែតុលា នៅពេលដែលមានភ្លៀងធ្លាក់ជាប់គ្នាជាប្រចាំ ដើមក្រូចសើចជាទូទៅមានការលូតលាស់ល្អ ហើយផ្ដល់ផ្លែយ៉ាងសន្ធឹកសន្ធាប់។ កត្តានេះធ្វើឱ្យបរិមាណផ្លែក្រូចសើចមានច្រើននៅលើទីផ្សារ ហើយតម្លៃក៏ធ្លាក់ចុះជាលំដាប់។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែវាជាប្រភេទដំណាំដែលធន់នឹងអាកាសធាតុ មិនរើសដី និងមិនត្រូវការការថែទាំស្មុគស្មាញច្រើន ផ្លែក្រូចសើចនៅតែអាចរកបានស្ទើរគ្រប់រដូវកាលសម្រាប់ប្រជាជនទូទៅ។ នេះជាគុណសម្បត្តិដែលធ្វើឲ្យវាមានវត្តមានជានិច្ចនៅក្នុងផ្ទះបាយរបស់ប្រជាជនខ្មែរ។ ចំណែកការដាំដុះវិញ ប្រទេសកម្ពុជាមាន ភាពអំណោយផលយ៉ាងខ្លាំង ក្នុងការដាំដុះផ្លែក្រូចសើច។ ដើមក្រូចសើចជាប្រភេទដំណាំដែលធន់នឹងអាកាសធាតុ មិនរើសដី ហើយអាចដុះលូតលាស់បានយ៉ាងល្អនៅក្នុងអាកាសធាតុក្តៅសើមរបស់កម្ពុជា។ វាមិនទាមទារការថែទាំស្មុគស្មាញ ឬជីគីមីច្រើនដូចផ្លែឈើដទៃទៀតឡើយ។ ដោយសារភាពអំណោយផលនេះហើយ ទើបផ្លែក្រូចសើចដែលដាក់លក់នៅលើទីផ្សារកម្ពុជា ភាគច្រើនគឺជាផលិតផលក្នុងស្រុក ដែលដាំដោយកសិករខ្មែរផ្ទាល់។ ការនាំចូលផ្លែឈើប្រភេទនេះពីបរទេសគឺមានតិចតួចបំផុត ឬស្ទើរតែគ្មានតែម្តង។ ភាពសម្បូរបែបនៃការដាំដុះក្នុងស្រុកនេះ បានធ្វើឱ្យផ្លែក្រូចសើចមានតម្លៃសមរម្យ ហើយងាយស្រួលរកទិញបានគ្រប់រដូវកាលសម្រាប់ប្រជាជនទូទៅ។